រុក្ខជាតិទាំងឡាយ តែងវិវត្តន៍លូតលាស់ និងរុះរោយស្លឹកតាមធម្មជាតិរបស់វា ហើយស្លឹកទាំងឡាយដែលជ្រុះនោះ វាមិនដែរជ្រុះឆ្ងាយពីដើម ឬគល់របស់វាទេ។ ចំពោះពាក្យ ជ្រុះ នៅក្នុងឃ្លានេះមានន័យថា គឺជាការដាច់ ឬរបូតធ្លាក់ពីលើមកក្រោម។ គ្រប់ស្លឹករុក្ខជាតិទាំងឡាយដែលរុះរោយចាកមែក គឺវាមិនដែលជ្រុះ ឬទៅណាឆ្ងាយពីគល់របស់វាឡើយ។ ហើយស្លឺកឈើ គីជាផ្នែកមួយនៃរុក្ខជាតិដែលដុះចេញពីដើមឬមែករបស់ដើមឈើ។ មិនមែនស្លឹកឈើទាំងអស់សុទ្ធតែជ្រុះជិតគល់ទេ ហើយកូនទាំងឡាយក៏មិនមែនស្ដាប់តាម ឬត្រាប់តាមឱពុកម្ដាយទាំងអស់ដែរ។ នៅពេលដែលមានកម្លាំងខ្យល់បក់ក៏មិនអាចនាំស្លឹកឈើដែលទំុជ្រុះនោះទៅណាឆ្ងាយឡើយ។ ព្រោះថាស្លឹកឈើប្រភេទណាក៏ដោយ វានិងជ្រុះនៅក្បែរគល់ឈើប្រភេទនោះជាមិនខាន។ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ សំដៅដល់់កូនចៅប្រុសស្រីដែលមានចរិកលក្ខណៈ មិនខុសពីអាណាព្យាល។ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ នេះគឺសំដៅទៅលើរុក្ខជាតិទាំងអស់ដែលដុះលូតលាស់ និងរុះរោយស្លឹកចាស់ ដើម្បីដុះនូវស្លឹកថ្មី។ ជាធម្មតា ស្លឹករុក្ខជាតិដែលជ្រុះទាំងនោះ បណ្តាលមកពីស្លឹកចាស់ ឬទុំ ជួនកាលទៀត ការត្រូវកំដៅក្នុងបរិយាកាសធ្វើអោយដាច់របេះជ្រុះចាកមែកតែការជ្រុះធ្លាក់របស់វា គឺមិនអាចទៅណាឆ្ងាយពីគល់របស់វាបានឡើយ។ ស្លឹកឈើឬស្លឹករុក្ខជាតិទាំងឡាយ មិនអាចកម្រើក ឬធ្វើចលនា ផ្លាស់ទីដោយខ្លួនឯងបានទេ ហេតុនេះហើយទើបវាធ្លាក់នៅក្បែរគល់របស់វា។ ឯពាក្យ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ក្នុងន័យធៀបវិញ គឺគល់ឈើប្រៀបធៀបទៅនិងឱពុកម្ដាយ មាតាបិតា ឬអាណាព្យាបាល ឯស្លឹកឈើធៀបទៅនិងកូនចៅប្រុសស្រីទាំងឡាយ។ ពាក្យខាងលើមានអត្ថន័យត្រង់ៗ សំដៅលើការរស់នៅ របស់មនុស្សក្នុងគ្រួសារ រវាងឪពុកម្តាយ អាណាព្យាបាល និងកូនចៅ។ មាតាបិតា ទាំងអស់ជាអ្នកប្រព្រឹត្តអំពើល្អ ស្មោះត្រង់ សមរម្យ ហើយជាមនុស្សដែលមានប្រយោជន៍ដល់សង្គមជាតិ ឯកូនចៅទាំងអស់រស់ក្រោមឱវាទរបស់ពួកគាត់ និងក្លាយជាមនុស្សដែលមានអត្តចរឹក និងលក្ខណៈដូចឱពុកម្ដាយដែរ។ ប្រសិនបើឱពុកម្ដាយ ឬមានមាតាបិតា ជាមនុស្សមិនល្អប្រព្រឹត្តអំពើមិនគប្បី ទោះជាគាត់បាននែនាំអោយកូនធ្វើតាម ឬមិននែនាំអោយធ្វើតាមក្តី អំពើទាំងនោះវានិងក្លាយជាគំរូអាក្រក់ដល់កូនចៅ។ ហើយកូនចៅដែលនៅវ័យក្មេងខ្ចី មិនទាន់ដឹងអំពីអ្វីដែលល្អ ឬអាក្រក់ច្បាស់លាស់ ក៏នាំគ្នាប្រព្រឹត្តនូវ អំពើទាំងឡាយនោះ ដូចឪពុកម្តាយរបស់ខ្លួនដែរ។ ទោះបីជីវភាពមានឬក្រ កូននៅក្នុងគ្រួសារតែងទទួលបានផ្នត់គំនិត រូបភាព ទស្សនៈអប់រំ រួមទាំងឥរិយាបថរស់នៅផ្សេងៗបន្តពីមួយជំនាន់ទៅមួយជំនាន់ជានិច្ច។ សរុបមកមិនមែនគ្រប់ស្លឹកឈើទាំងអស់សុទ្ធតែជ្រុះក្បែរគល់នោះទេ ហើយកូនចៅទាំងអស់ក៏មិនសុទ្ធតែមានចរិក ចំណូលចិត្តត្រាប់តាមឪពុកម្តាយនៃពួកគេឡើយ។ សុភាសិតនេះមានអត្ថន័យខ្លឹមសារ ត្រឹមត្រូវ សំរាប់អប់រំមនុស្សគ្រប់ស្រទាប់វណ្ណៈ ឲ្យចេះធ្វើអំពើល្អ ជាគំរូដល់កូនចៅ និងចេះណែនាំកូនចៅអោយប្រព្រឹត្តតែអំពើល្អ និងត្រឹមត្រូវ។